ការប្រើប្រាស់ទឹកសា្អតនៅក្នុងសាលារៀនគឺជាកត្តាយ៉ាងសំខាន់ដើម្បីធានាបាននូវសុខភាពល្អ សុវត្ថិភាពសម្រាប់សិស្សសាលានិងលោកគ្រូអ្នកគ្រូនៅក្នុងសាលារៀន។ ហើយអ្វីដែលយើងគួរតែយកចិត្តទុកដាក់បំផុតនោះគឺការផ្តល់នូវប្រពន្ធ័ទឺកស្អាត ប្រពន្ធ័អនាម័យល្អ និងបរិក្ខារអនាម័យគ្រប់គ្រាន់សម្រាប់សិស្សានុសិស្សទាំងអស់។ ប្រសិនបើ មានការខ្វះខាតនិងមិនបានយកចិត្តទុកដាក់ទៅលើបញ្ហាទឹកស្អាតទេ វាអាចបណ្តាលឲ្យមានការរីករាលដាលជម្ងឺផ្សេងៗទៅលើសិស្សសាលានិងធ្វើឲ្យប៉ះពាល់ដល់ការសិក្សាផងដែរ។ ចំពោះទឹកស្អាតដែលមានអនាម័យគឺមានសារៈសំខាន់ណាស់ប្រសិនបើបរិភោគទឹកមិនបានត្រឹមត្រូវ វាអាចធ្វើឲ្យសិស្សមានជម្ងឺផ្សេងៗដូចជា រាគរូសជាដើម។ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលានោះទេ វាអាចនឹងមានគ្រោះថ្នាក់ទៅដល់ជីវិតផងដែរ។ ដូចនេះហើយការរៀបចំប្រពន័្ធទឹកឲ្យបានត្រឹមត្រូវនិងមានអនាម័យនៅតាមសាលារៀន ដូចជាការប្រើប្រាស់ប្រពន្ធ័ទឺកស្អាតក្នុងស្រុក ឬអាចប្រើម៉ាសុីនច្រោះទឹកជាដើមគឺកាត្វកិច្ចរបស់នាយកសាលានីមួយៗ។ ចំពោះការរៀបចំនិងធ្វើការពិនិត្យប្រពន្ធ័ទឹកជារៀងរាល់ថ្ងៃដើម្បីធានាបានថាគ្មានមេរោគ ឬគីមីផ្សេងៗដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពសិស្ស។ មួយវិញទៀតការដាក់ធុងទឹកដែលស្អាតនិងមានអនាម័យនៅតាមទីធ្លាសាលារៀនឬក្នុងថ្នាក់រៀន ដោយមានកែវសម្រាប់ផឹកដាច់ដោយឡែកពីគ្នា។ បើសិនជាអាចយើងគួរមានដបទឹក ឬកែវផ្ទាល់ខ្លួនដែលស្អាតដើម្បីធានាបាននូវសុវត្ថិភាព។ សម្រាប់សិស្សភាគច្រើនយល់ថា ទឹកស្អាតមិនត្រឹមតែជាទឹកដែលមើលឃើញស្អាតប៉ុណ្ណោះទេ ប៉ុន្តែត្រូវជាទឹកដែលគ្មានមេរោគនិងមានអនាម័យល្អ។ ក្រៅពីនេះសាលារៀនត្រូវមានបន្ទប់ទឹកស្អាតឲ្យបានគ្រប់គ្រាន់រួមជាមួយទឹកស្អាតទុកសម្រាប់ឲ្យសិស្សប្រើប្រាស់ ដោយមានការបែងចែកឲ្យបានត្រឹមត្រូវរវាងបន្ទប់ទឹកប្រុស បន្ទប់ទឹកស្រី និងបន្ទប់ទឹកសម្រាប់គ្រូ។ មួយវិញទៀតត្រូវតែមានការលាងសម្អាតបន្ទប់ទឹកជាប្រចាំថ្ងៃ ដើម្បីជៀសវាងនូវមេរោគផ្សេងៗ។ សិស្សម្នាក់ៗគួរជួយគ្នាសម្អាតបន្ទប់ទឹកក្រោយពេលប្រើប្រាស់រួច ដើម្បីធានាបាននូវអនាម័យល្អនិងមិនប៉ះពាល់ដល់អ្នកដទៃនៅពេលគេប្រើប្រាស់បន្ទប់ទឹកក្រោយយើង។ ក្រៅពីនេះគ្រប់សាលារៀនគួរតែមានការសម្អាតនិងការថែទាំបន្ទប់ទឹកនិងកន្លែងលាងសម្អាតដៃជាប្រចាំផងដែរ។ គួរមានការរៀបចំកន្លែងលាងដៃឲ្យបានត្រឹមត្រូវដូចជា សាប៊ូ ឬជែលលាងដៃនៅតាមបន្ទប់ទឹក និងកន្លែងលាងសម្អាតដៃផ្សេងៗនៅក្នុងសាលារៀន។ ការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ជួយការពារពីជំងឺឆ្លងផ្សេងៗ។ មិនតែប៉ុណ្ណោះត្រូវបោសសម្អាតជុំវិញសាលារៀនជាប្រចាំដើម្បីឲ្យមានអនាម័យល្អហើយធ្វើឲ្យបរិយាកាសក្នុងសាលាមានខ្យល់បរិសុទ្ធ ការសិក្សារបស់សិស្សក៏ល្អផងដែរ។ មួយវិញទៀតការបោះចោលសំរាមផ្តេសផ្តាសក្នុងបរិវេណសាលារៀន គឺជាបញ្ហាធំមួយដែលប៉ះពាល់ដល់សុខភាព សណ្តាប់ធ្នាប់ និងបរិស្ថាននៃសាលា។ បើមិនមានការគ្រប់គ្រងសំរាមឲ្យបានល្អ វាអាចបណ្តាលឲ្យកើតជំងឺ បរិយាកាសជុំវិញមិនល្អ ប៉ះពាល់អារម្មណ៍សិក្សាមិនល្អសម្រាប់សិស្ស។ មិនតែប៉ុណ្ណោះវាធ្វើឲ្យមានក្លិនមិនល្អ បង្កឲ្យមានសត្វល្អិតផ្សេងៗដូចជា មូស កន្លាត កណ្តៀរជាដើម ហើយថែមទាំងបង្កឲ្យមានជំងឺសើស្បែកផងដែរ។ នៅក្នុងសាលាគួរតែមានធុងសំរាមឲ្យបានគ្រប់គ្រាន់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីរក្សាបរិស្ថានសាលារៀនឲ្យបានស្អាត និងមានសណ្តាប់ធ្នាប់ល្អ។ ដូច្នេះហើយយើងត្រូវជួយថែរក្សាបរិស្ថានសាលារៀនឱ្យបានល្អ មិនត្រូវចោលសំរាមផ្តេសផ្តាស់ឡើយហើយក៏គួរជួយថែទាំដើមឈើក្នុងសាលាផងព្រោះវាផ្តល់នូវខ្យល់បរិសុទ្ធនិងធើ្វឱ្យមានអារម្មណ៍ល្អក្នុងការសិក្សា។ ចែករំលែកចំណេះដឹងទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកជុំវិញខ្លួនអំពីសារៈសំខាន់នៃការបរិភោគទឹកស្អាត និងការប្រើប្រាស់បរិក្ខាដែលមានអនាម័យ។ នៅក្នុងសាលារៀនត្រូវមានការបណ្តុះបណ្តាល ចំណេះដឺងអំពីអនាម័យដល់សិស្សបន្ថែមដើម្បីជួយបង្កើតអាកប្បកិរិយាល្អ។ នៅពេលសិស្សមានការយល់ដឹងអំពីអនាម័យផ្ទាល់ខ្លួន អំពីអត្ថប្រយោជន៍នៃការបរិភោគទឹកស្អាត ធ្វើឲ្យគាត់មានសុខភាពល្អ ការសិក្សារបស់គាត់ក៏មានការរីកចម្រើនផងដែរ។ សរុបមក ការទទួលបានទឹកស្អាត អនាម័យ និងបរិក្ខារអនាម័យគ្រប់គ្រាន់នៅក្នុងសាលារៀន គឺជាចំណុចដ៏សំខាន់សម្រាប់ការអប់រំ និងសុខភាពរបស់សិស្ស។ វាមានសារៈសំខាន់ក្នុងការធ្វើឲ្យបរិយាកាសក្នុងសាលាប្រកបដោយភាពអនាម័យ បន្ថយជំងឺឆ្លង ការអវត្តមាន និងជួយបង្កើតជីវិតរៀនសូត្រដែលមានគុណភាព។